ការលួចចម្លងខ្សែភាពយន្តពិតជាបញ្ហាដ៏ធំដែលកំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ឧស្សាហកម្មភាពយន្តទាំងមូល។ នៅពេលដែលខ្សែភាពយន្តត្រូវបានចម្លង និងផ្សព្វផ្សាយដោយខុសច្បាប់ វាបានបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។ មានការបាត់បង់ចំណូល ក្រុមហ៊ុនផលិតភាពយន្ត ក្រុមហ៊ុនចែកចាយ និងរោងកុនបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលគួរតែបានមកពីការលក់សំបុត្រ ការជាវស្របច្បាប់ ឬការទិញឌីវីឌី។ ហើយការខាតបង់នេះប៉ះពាល់ដោយផ្ទាល់ដល់លទ្ធភាពក្នុងការវិនិយោគបន្តទៅលើការផលិតភាពយន្តថ្មីៗ។ ដូច្នេះនាំឲ្យមានការ កាត់បន្ថយការវិនិយោគ ដោយសារតែការលួចចម្លងធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះ ក្រុមហ៊ុននានាអាចនឹងស្ទាក់ស្ទើរក្នុងការបណ្ដាក់ទុនលើគម្រោងភាពយន្តធំៗ ដែលទាមទារការចំណាយខ្ពស់។ ហេតុនេះហើយអាចនាំឱ្យមានការថយចុះនៃចំនួន និងគុណភាពខ្សែភាពយន្តដែលផលិតចេញមក។ នាំឲ្យបាត់បង់ឱកាសការងារ នៅពេលឧស្សាហកម្មភាពយន្តចុះខ្សោយដោយសារតែការលួចចម្លង ។ ជាលទ្ធផល ចំនួនការងារសម្រាប់អ្នកផលិត អ្នកដឹកនាំ អ្នកនិពន្ធ តារាសម្ដែង អ្នកបច្ចេកទេស និងបុគ្គលិកដទៃទៀតដែលពាក់ព័ន្ធនឹងត្រូវកាត់បន្ថយ។ មានការរាំងស្ទះដល់ការច្នៃប្រឌិតនៅពេលដែលការខិតខំប្រឹងប្រែង និងទេពកោសល្យមិនត្រូវបានទទួលស្គាល់ ឬទទួលបានផលតបស្នងសមរម្យ សិល្បករ និងអ្នកផលិតអាចបាត់បង់ទឹកចិត្តក្នុងការបន្តបង្កើតស្នាដៃថ្មីៗ។ ទីបំផុតនឹងធ្វើឱ្យឧស្សាហកម្មភាពយន្តមិនអាចរីកចម្រើនទៅមុខបាន។ សរុបមក ការលួចចម្លងមិនត្រឹមតែប៉ះពាល់ដល់ហិរញ្ញវត្ថុប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល និងគំរាមកំហែងដល់អនាគតនៃឧស្សាហកម្មភាពយន្តទៀតផង។ ភាពយន្តត្រូវបានចម្លង និងការផ្សាយបន្តដោយគ្មានការអនុញ្ញាត វាគឺជាបញ្ហាការលួចចម្លងដែលកំពុងមាននៅក្នុងឧស្សាហកម្មភាពយន្ត។ នេះមានន័យថា ស្នាដៃដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការច្នៃប្រឌិត និងការវិនិយោគទុនរាប់លានដុល្លារ ត្រូវបានគេយកទៅប្រើប្រាស់ និងចែកចាយបន្តដោយខុសច្បាប់។ ការថតចម្លងពីក្នុងរោងកុន អ្នកលួចចម្លងមួយចំនួនប្រើប្រាស់ឧបករណ៍ថតដើម្បីថតភាពយន្តចេញពីអេក្រង់ក្នុងរោងកុនផ្ទាល់។ ពេលខ្លះ ភាពយន្តត្រូវបានលួចចម្លងពីប្រភពដើម ដូចជាឌីវីឌី ឬឯកសារឌីជីថលមុនពេលចេញផ្សាយជាផ្លូវការ។ ការចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត ភាពយន្តដែលបានចម្លងត្រូវបានបង្ហោះ និងចែករំលែកយ៉ាងទូលំទូលាយតាមរយៈគេហទំព័រខុសច្បាប់ បណ្តាញចែកចាយឯកសារ ឬបណ្តាញសង្គម។ ការលួចចម្លងនេះផ្តលផលវិបាកចម្បងគឺការបាត់បង់ចំណូលយ៉ាងសន្ធឹកសន្ធាប់សម្រាប់អ្នកផលិត អ្នកចែកចាយ និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មភាពយន្ត។ នេះធ្វើឱ្យពួកគេពិបាកក្នុងការផលិតស្នាដៃថ្មីៗ និងអាចនាំឱ្យមានការបាត់បង់ការងារក្នុងវិស័យនេះ។ លើសពីនេះ វាជាការរំលោភបំពានលើសិទ្ធិកម្មសិទ្ធិបញ្ញារបស់ម្ចាស់ដើម ដែលជាការមិនគោរពចំពោះការខិតខំប្រឹងប្រែង និងទេពកោសល្យរបស់ពួកគេ។ ដើម្បីទប់ស្កាត់បញ្ហានេះ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគី រួមទាំងរដ្ឋាភិបាល អ្នកអនុវត្តច្បាប់ ក្រុមហ៊ុនភាពយន្ត និងជាពិសេសគឺសាធារណជនទូទៅ។ ដូច្នេះត្រូវមានការដោះស្រាយដែរ បញ្ហាការលួចចម្លងខ្សែភាពយន្ត រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធជាច្រើនបាននិងកំពុងបន្តខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្ម។ ជាពិសេសការតស៊ូនេះគឺដើម្បីការពារសិទ្ធិកម្មសិទ្ធិបញ្ញា និងធានាថាឧស្សាហកម្មភាពយន្តអាចបន្តរីកចម្រើន។ ជាពិសេសត្រូវមានយុទ្ធសាស្ត្រសំខាន់ៗដែលពួកគេត្រៀមប្រើប្រាស់ដើម្បីទប់ស្កាត់នូវការលួចចម្លងភាពយន្ត។ ដូចជាការពង្រឹងច្បាប់ រដ្ឋាភិបាលជាច្រើនបានធ្វើវិសោធនកម្មច្បាប់កម្មសិទ្ធិបញ្ញាឱ្យកាន់តែតឹងរ៉ឹង ដោយដាក់ទោសទណ្ឌធ្ងន់ធ្ងរចំពោះអ្នកលួចចម្លង និងអ្នកចែកចាយភាពយន្តដោយខុសច្បាប់។ បន្ថែមដោយការបង្ក្រាបលើគេហទំព័រខុសច្បាប់ អាជ្ញាធរមានសមត្ថកិច្ចសហការជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ដើម្បីបិទ ឬទប់ស្កាត់ការចូលទៅកាន់គេហទំព័រដែលផ្សាយភាពយន្តបន្តដោយខុសច្បាប់។ កិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសារការលួចចម្លងជាបញ្ហាសកល រដ្ឋាភិបាល និងអង្គការនានាបានបង្កើតកិច្ចសហប្រតិបត្តិការឆ្លងដែន ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងសម្របសម្រួលការអនុវត្តច្បាប់រួមគ្នា។ ត្រូវមានអង្គការច្រើនទៀតដូចជា អ៊ីនថើរភូល (Interpol) និង អ៊ឺរ៉ូភូល (Europol) ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ក្រាបបណ្តាញលួចចម្លងអន្តរជាតិ។ ការអភិវឌ្ឍបច្ចេកវិទ្យាការពារ ឧស្សាហកម្មភាពយន្ត រួមជាមួយអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា បានបង្កើតប្រព័ន្ធការពារការចម្លងនិងបច្ចេកវិទ្យា អេអាយ ដើម្បីតាមដាន និងរកឱ្យឃើញការចែកចាយខុសច្បាប់។ បន្ថែមដោយមាន យុទ្ធនាការផ្សព្វផ្សាយជាច្រើនត្រូវបានធ្វើឡើងដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីផលប៉ះពាល់អវិជ្ជមាននៃការលួចចម្លង និងសារៈសំខាន់នៃការគាំទ្រស្នាដៃស្របច្បាប់។ ការអប់រំទាំងនេះជួយផ្លាស់ប្តូរផ្នត់គំនិតអ្នកប្រើប្រាស់ឱ្យកាន់តែមានទំនួលខុសត្រូវ ដោយធ្វើឱ្យពួកគេយល់ដឹងអំពីសារៈសំខាន់នៃសិទ្ធិកម្មសិទ្ធិបញ្ញា ការគោរពចំពោះអ្នកបង្កើតមាតិកា និងផលប៉ះពាល់អវិជ្ជមាននៃការបំពានច្បាប់។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ការលួចចម្លងនៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញដែលទាមទារការបន្តកិច្ចសហការ និងការច្នៃប្រឌិតថ្មីៗដើម្បីដោះស្រាយឱ្យបានទូលំទូលាយ។ ដើម្បីការពារសិទ្ធិកម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់ការលួចចម្លងខ្សែភាពយន្ត ការកែលម្អច្បាប់ និងការអប់រំទៅអ្នកប្រើប្រាស់ គឺជាតម្រូវការចាំបាច់បំផុត។ ការកែលម្អច្បាប់សំដៅលើការធ្វើឱ្យច្បាប់ស្តីពីកម្មសិទ្ធិបញ្ញាកាន់តែមានលក្ខណៈទូលំទូលាយ ជាក់លាក់ និងទាន់សម័យទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា គឺជាការចាំបាច់ក្នុងសង្គមសារព័ត៌មានឌីជីថលសព្វថ្ងៃ។ កំណត់ទោសទណ្ឌឱ្យកាន់តែធ្ងន់ធ្ងរទាំងផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណីសម្រាប់អ្នកលួចចម្លង អ្នកចែកចាយ និងអ្នកផ្សព្វផ្សាយស្នាដៃដោយខុសច្បាប់ អាចមានប្រសិទ្ធភាពខ្លាំង។ ពង្រីកវិសាលភាពច្បាប់ ច្បាប់ត្រូវតែគ្របដណ្តប់លើទម្រង់នៃការលួចចម្លងថ្មីៗដែលកើតមានតាមរយៈបច្ចេកវិទ្យាឌីជីថល និងអ៊ីនធឺណិត ដូចជា ការបង្ហោះតាមបណ្តាញសង្គមខុសច្បាប់។ សម្រួលនីតិវិធីអនុវត្តច្បាប់ ការធ្វើឱ្យមានការប្តឹងផ្តល់ និងការអនុវត្តច្បាប់កាន់តែឆាប់រហ័ស និងមានតម្លាភាព នឹងជួយម្ចាស់កម្មសិទ្ធិឱ្យទទួលបានយុត្តិធម៌ទាន់ពេល។ ច្បាប់តែមួយមិនគ្រប់គ្រាន់ទេ ប្រសិនបើអ្នកប្រើប្រាស់មិនយល់ដឹងពីសារៈសំខាន់នៃការគោរពសិទ្ធិកម្មសិទ្ធិបញ្ញា។ ការអប់រំអ្នកប្រើប្រាស់គឺមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទរបស់ពួកគេ។ រៀបចំយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា ទូរទស្សន៍ វិទ្យុ បណ្តាញសង្គម ដើម្បីពន្យល់ពីផលវិបាកនៃការលួចចម្លង និងសារៈសំខាន់នៃការគាំទ្រស្នាដៃភាពយន្តពិត។ ពិចារណាបញ្ចូលខ្លឹមសារស្តីពីសិទ្ធិកម្មសិទ្ធិបញ្ញាទៅក្នុងកម្មវិធីសិក្សារបស់សាលា ដើម្បីបណ្តុះស្មារតីគោរពច្បាប់តាំងពីក្មេង។ ជំរុញឱ្យមានការផ្តល់នូវវេទិកា ឬសេវាកម្មស្របច្បាប់ដែលងាយស្រួលប្រើ មានតម្លៃសមរម្យ និងមានភាពសម្បូរបែប ដើម្បីកាត់បន្ថយការចម្លងដោយខុសច្បាប់។ អប់រំប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យមានសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិត ដោយមិនគាំទ្រ ឬចូលរួមក្នុងការលួចចម្លង។ ការរួមបញ្ចូលគ្នានៃការអនុវត្តច្បាប់តឹងរ៉ឹង និងការអប់រំទូលំទូលាយ នឹងបង្កើតបានជាបរិយាកាសមួយដែលសិទ្ធិកម្មសិទ្ធិបញ្ញាត្រូវបានការពារ ហើយការច្នៃប្រឌិតអាចរីកចម្រើនបាន។